ផ្ទះសសរខ្ពស់ ដែលជាស្ថាបត្យកម្មបុរាណរបស់ខ្មែរ មិនត្រឹមតែជាទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដ៏មានអត្ថន័យសម្រាប់ការជួបជុំគ្រួសារផងដែរ។ រៀងរាល់ល្ងាច បន្ទាប់ពីការនឿយហត់ពីការងារពេញមួយថ្ងៃ ទីធ្លាខាងក្រោមផ្ទះសសរខ្ពស់បានប្រែក្លាយទៅជាទីប្រជុំដ៏កក់ក្តៅ រវាងសមាជិកគ្រួសារ។ វាជាពេលដែលភាពមមាញឹកប្រចាំថ្ងៃត្រូវបានទុកមួយឡែក ហើយភាពស្ងប់ស្ងាត់ និងសេចក្តីសុខក្នុងគ្រួសារបានចូលមកជំនួស។ នេះគឺជាទិដ្ឋភាពដ៏រស់រវើកនៃការជួបជុំគ្រួសារនៅក្រោមផ្ទះសសរខ្ពស់។ នៅពេលល្ងាចជិតមកដល់ ក្លិនឈ្ងុយនៃម្ហូបអាហារបានសាយភាយពេញបរិវេណផ្ទះ។ ស្ត្រីមេផ្ទះរៀបចំម្ហូបបាយទឹកយ៉ាងសកម្ម រីឯកូនៗរៀបចំកន្ទេល និងចានឆ្នាំងនៅក្រោមផ្ទះសសរខ្ពស់។ ពន្លឺអំពូលភ្លើងពណ៌លឿងទុំ បានរំលេចឡើងនូវភាពកក់ក្តៅ និងស្និទ្ធស្នាល។ ពេលអាហារពេលល្ងាចបានចាប់ផ្តើម សមាជិកគ្រួសារគ្រប់រូបបានអង្គុយជុំគ្នា ដោយមានការចូលរួមពីជីដូនជីតា ឪពុកម្តាយ និងកូនៗ។ ពួកគេបរិភោគអាហារជុំគ្នាដោយភាពរីករាយ ក្រោមខ្យល់អាកាសបរិសុទ្ធដែលបក់បោកពីធម្មជាតិ។ ម្ហូបអាហារដែលរៀបចំឡើងដោយក្ដីស្រឡាញ់ បានក្លាយជាចំណងដ៏ស្អិតរមួតមួយរវាងសមាជិកគ្រួសារ។ រាល់ពាក្យពេចន៍និងសំឡេងសើចបានបន្លឺឡើងពេញទីធ្លាខាងក្រោមផ្ទះ បង្កើតបានជាបរិយាកាសដ៏រីករាយក្រៃលែង។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងភាពសុខដុមរមនាក្នុងគ្រួសារបានឡើយ ខណៈពេលដែលពួកគេចែករំលែកអាហារពេលល្ងាចជាមួយគ្នា។ បន្ទាប់ពីអាហារពេលល្ងាច ពេលវេលាដ៏មានតម្លៃនៃការជជែកគ្នាក៏បានចាប់ផ្តើម។ ជីដូនជីតាបានរៀបរាប់ពីរឿងនិទានបុរាណ និងបទពិសោធន៍ជីវិតរបស់ពួកគាត់ ដែលជាមេរៀនដ៏មានតម្លៃសម្រាប់កូនចៅ។ ឪពុកម្តាយបានសាកសួរពីការសិក្សារបស់កូនៗ និងបានផ្តល់ដំបូន្មានល្អៗ។ កូនៗក៏បានចែករំលែករឿងរ៉ាវដែលបានជួបប្រទះនៅសាលារៀនជាមួយមិត្តភក្តិ។ គ្រប់គ្នាស្តាប់គ្នាទៅវិញទៅមកដោយយកចិត្តទុកដាក់ ផ្តល់មតិយោបល់ និងដោះស្រាយបញ្ហាជាមួយគ្នា។ ការជជែកគ្នាទាំងនេះបានបង្កើតនូវបរិយាកាសបើកចំហរ ដែលគ្រប់គ្នាមិនស្ទាក់ស្ទើរក្នុងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន។ វាជាពេលដែលគ្រួសារបានរៀនពីគ្នាទៅវិញទៅមក បង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាព។ ជួនកាលមានការជជែកដេញដោលគ្នាទៅវិញទៅមកប្រកបដោយហេតុផល ជួនកាលមានការលេងសើចកម្សាន្ត និងជួនកាលមានការស្ងៀមស្ងាត់គិតពិចារណា។ រាល់ការជួបជុំគ្នានេះគឺជាការផ្លាស់ប្តូរទស្សនៈវិស័យ ដែលជួយឱ្យសមាជិកគ្រួសារនីមួយៗរីកចម្រើន។ ផ្ទះសសរខ្ពស់បានផ្តល់នូវម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ ដែលជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកបន្ទាប់ពីការនឿយហត់ពីការងារ។ ឪពុកបានដេកលេងលើអង្រឹងយោលតិចៗ ខណៈដែលម្តាយអង្គុយរៀបចំអីវ៉ាន់ ឬជជែកលេងជាមួយកូនៗ។ ជីដូនជីតាបានអង្គុយលើកៅអីផ្តៅ គយគន់ទេសភាពជុំវិញផ្ទះ ឬស្តាប់វិទ្យុ។ ក្មេងៗលេងល្បែងប្រជាប្រិយជាមួយគ្នា ដូចជាលាក់ខ្លួន រត់ចាប់គ្នា ឬលេងអុកចត្រង្គ។ សំឡេងសត្វល្អិតយប់ និងសំឡេងខ្យល់បក់បោកស្លឹកឈើ បានបង្កើតនូវបទភ្លេងធម្មជាតិដ៏ពិរោះរណ្តំ។ វាជាពេលវេលាដែលរាងកាយ និងផ្លូវចិត្តត្រូវបានសម្រាក បន្ធូរភាពតានតឹង និងស្តារថាមពលឡើងវិញ។ ភាពស្ងប់ស្ងាត់ និងសុខសាន្តបានគ្របដណ្ដប់ទីធ្លាខាងក្រោមផ្ទះសសរខ្ពស់ ដែលជាកន្លែងគ្មានការរំខានពីភាពមមាញឹកខាងក្រៅ។ សមាជិកគ្រួសារម្នាក់ៗអាចធ្វើសកម្មភាពដែលខ្លួនពេញចិត្ត ឬគ្រាន់តែអង្គុយស្ងៀមៗរីករាយនឹងបរិយាកាសដ៏បរិសុទ្ធ។ ការជួបជុំពេលល្ងាចនៅក្រោមផ្ទះសសរខ្ពស់មិនមែនត្រឹមតែជាទម្លាប់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាដ៏សំខាន់ក្នុងការបង្កើនចំណងគ្រួសារឱ្យកាន់តែស្និទ្ធស្នាល និងស្អិតរមួត។ រាល់ការសន្ទនា ការចែករំលែក និងការលេងសើចជាមួយគ្នា បានចាក់ឬសយ៉ាងជ្រៅទៅក្នុងដួងចិត្តសមាជិកគ្រួសារម្នាក់ៗ។ កូនៗរៀនពីការគោរពប្រតិបត្តិ ចេះស្តាប់បង្គាប់ និងរៀនពីតម្លៃនៃសេចក្តីស្រឡាញ់។ ឪពុកម្តាយមានឱកាសបានយល់ចិត្តកូនៗកាន់តែច្បាស់ និងបានផ្តល់ការណែនាំត្រឹមត្រូវ។ ជីដូនជីតាមានអារម្មណ៍កក់ក្តៅ និងមានតម្លៃ ដែលបានឃើញកូនចៅជួបជុំគ្នាប្រកបដោយភាពសុខសាន្ត។ ការលំបាកផ្សេងៗត្រូវបានដោះស្រាយជាមួយគ្នា ហើយភាពរីករាយត្រូវបានចែករំលែកជាមួយគ្នា។ ផ្ទះសសរខ្ពស់ក្លាយជាទីជម្រកដ៏មានន័យ ដែលជាកន្លែងដែលការចងចាំដ៏ស្រស់បំព្រងត្រូវបានកសាងឡើង។ វាមិនមែនត្រឹមតែជាជញ្ជាំងបួនជ្រុងប៉ុណ្ណោះទេ ប៉ុន្តែជាលំនៅដ្ឋាននៃក្ដីស្រឡាញ់ ភាពសុខដុមរមនា និងការរួបរួម។ រាល់ការជួបជុំគ្នានេះបានពង្រឹងនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដែលជាឫសគល់នៃគ្រួសារដ៏រឹងមាំ។ សរុបមក ការជួបជុំគ្រួសារពេលល្ងាចនៅក្រោមផ្ទះសសរខ្ពស់ គឺជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃជីវិតជនបទខ្មែរ។ វាជាពេលវេលាដែលគ្រួសារបានជួបជុំគ្នា បរិភោគអាហារ ជជែកកម្សាន្ត សម្រាក និងពង្រឹងចំណងមិត្តភាព។ វាជាទីកន្លែងដែលក្ដីស្រឡាញ់ត្រូវបានចិញ្ចឹមបីបាច់ ហើយការចងចាំដ៏មានតម្លៃត្រូវបានបង្កើតឡើង។ វាមិនមែនត្រឹមតែជាទម្លាប់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីខ្មែរ ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។